ភាសាខ្មែរគឺជាអត្តសញ្ញាណជាតិដ៏សំខាន់មួយរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងពីភាសារនៃការនិយាយប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌ដ៏សម្បូរបែប។ ការថែរក្សាភាសាខ្មែរ មានន័យថា ការពារ លើកកម្ពស់ និងអភិវឌ្ឍភាសាជាតិឱ្យគង់វង្សស្ថិតស្ថេរសម្រាប់មនុស្សជំនាន់ក្រោយដើម្បីកុំអោយបាត់បង់។ នេះរាប់បញ្ចូលទាំងការរក្សាភាពបរិសុទ្ធនៃពាក្យពេចន៍ខ្មែរ ការប្រើប្រាស់វេយ្យាករណ៍ត្រឹមត្រូវ ការអភិរក្សអក្សរសិល្ប៍បុរាណ និងការបង្កើតស្នាដៃថ្មីៗជាភាសាខ្មែរ។ លើសពីនេះ ការថែរក្សាក៏រួមបញ្ចូលការបង្រៀន និងការផ្សព្វផ្សាយភាសាខ្មែរទៅកាន់ទូទាំងពិភពលោកផងដែរ ដើម្បីឱ្យភាសារបស់យើងនៅតែបន្តមានជីវិត និងរីកចម្រើន។ ក្នុងបរិបទបច្ចុប្បន្ន វេទិកាឌីជីថល មានតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងការថែរក្សាភាសាខ្មែរ។ វេទិកាទាំងនេះបានក្លាយជាស្ពានតភ្ជាប់ដ៏មានប្រសិទ្ធភាពរវាងភាសា និងអ្នកប្រើប្រាស់ ដោយផ្តល់នូវលទ្ធភាពគ្មានដែនកំណត់។ វេទិកាឌីជីថលដូចជា បណ្ដាញសង្គម គេហទំព័រ ប្លុក និងកម្មវិធីទូរស័ព្ទ បានរួមចំណែកយ៉ាងធំធេងក្នុងការផ្សព្វផ្សាយ និងចែកចាយមាតិកាជាភាសាខ្មែរ។ អ្នកប្រើប្រាស់អាចបង្កើត និងចែករំលែកអត្ថបទ រូបភាព វីដេអូ និងផតខាសជាភាសាខ្មែរបានយ៉ាងងាយស្រួល និងរហ័ស។ ឧទាហរណ៍ ទំព័រហ្វេសប៊ុកជាច្រើនបានផ្សព្វផ្សាយកំណាព្យខ្មែរ ប្រវត្តិសាស្ត្រជាតិ និងចំណេះដឹងទូទៅ ដែលជួយឱ្យសាធារណជន ជាពិសេសយុវជន អាចចូលរួមរៀនសូត្រ និងស្វែងយល់ពីភាសា និងវប្បធម៌របស់ខ្លួន។ យូធូបក៏ជាមធ្យោបាយដ៏ល្អក្នុងការបង្ហាញវីដេអូបង្រៀនភាសាខ្មែរ ការសម្តែងសិល្បៈបុរាណ និងបទចម្រៀងខ្មែរផងដែរ។ វេទិកាទាំងនេះជួយឱ្យមាតិកាភាសាខ្មែរទៅដល់ដៃអ្នកអាន និងអ្នកទស្សនាកាន់តែទូលំទូលាយ ដោយមិនកំណត់ភូមិសាស្ត្រ។ នេះបានធ្វើឱ្យភាសាខ្មែរនៅតែបន្តមានវត្តមាននៅក្នុងលំហឌីជីថល ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការថែរក្សា។ បច្ចុប្បន្ននេះ ការអភិវឌ្ឍឧបករណ៍គាំទ្រភាសាខ្មែរលើវេទិកាឌីជីថលបានរីកចម្រើនគួរឱ្យកត់សម្គាល់។ ក្តារចុចខ្មែរ គឺជាឧទាហរណ៍ដ៏សំខាន់មួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់វាយអក្សរខ្មែរបានយ៉ាងងាយស្រួលលើទូរស័ព្ទដៃ និងកុំព្យូទ័រ។ ក្តារចុចទាំងនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ក៏ដូចជាអ្នកអភិវឌ្ឍន៍ក្នុងស្រុក។ ក្រៅពីនេះ វចនានុក្រមអនឡាញ ក៏ជាឧបករណ៍ដ៏មានប្រយោជន៍បំផុតសម្រាប់អ្នកសិក្សា និងសាធារណជនទូទៅផងដែរ។ វចនានុក្រមអនឡាញដូចជា ឌីកសិនណារី ដត ខម ឬកម្មវិធីវចនានុក្រមខ្មែរ ផ្តល់នូវនិយមន័យពាក្យ ការបកប្រែ និងឧទាហរណ៍នៃការប្រើប្រាស់ ដែលជួយឱ្យអ្នកប្រើប្រាស់យល់កាន់តែច្បាស់អំពីពាក្យខ្មែរ។ លើសពីនេះ កម្មវិធីពិនិត្យអក្ខរាវិរុទ្ធ និងកម្មវិធីបកប្រែដោយស្វ័យប្រវត្តិ ក៏កំពុងត្រូវបានអភិវឌ្ឍដើម្បីជួយសម្រួលដល់ការប្រើប្រាស់ ភាសាខ្មែរឱ្យកាន់តែត្រឹមត្រូវ។ ឧបករណ៍ទាំងនេះបានជួយកាត់បន្ថយបញ្ហាប្រឈមក្នុងការប្រើប្រាស់ភាសាខ្មែរក្នុងយុគសម័យឌីជីថល។ វេទិកាឌីជីថលក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត និងអប់រំសាធារណជនឱ្យចូលរួមថែរក្សាភាសាខ្មែរ។ តាមរយៈវគ្គសិក្សាអនឡាញ បណ្តាញសង្គម និងវេទិកាពិភាក្សា អ្នកប្រើប្រាស់អាចរៀនភាសាខ្មែរ បង្កើនចំណេះដឹងផ្នែកអក្សរសាស្ត្រ និងចែករំលែកមតិយោបល់បាន។ ក្រុមសិក្សាភាសាខ្មែរតាមបណ្តាញសង្គមបានផ្តល់ឱកាសឱ្យសិស្សនិស្សិត និងអ្នកចាប់អារម្មណ៍អាចផ្លាស់ប្តូរបទពិសោធន៍ និងសួរសំណួរទាក់ទងនឹងភាសា។ គេហទំព័រអប់រំជាច្រើនបានផ្តល់មេរៀនភាសាខ្មែរដោយឥតគិតថ្លៃ ដែលជួយឱ្យអ្នកដែលមិនមានឱកាសសិក្សានៅសាលាអាចរៀនសូត្រដោយខ្លួនឯង។ ការប្រកួតប្រជែងអក្សរសិល្ប៍តាមអនឡាញ និងការផ្សាយបន្តផ្ទាល់ អំពីប្រធានបទភាសាខ្មែរ ក៏បានជួយជំរុញទឹកចិត្តដល់អ្នកចូលរួមផងដែរ។ ការលើកកម្ពស់ស្មារតីស្នេហាភាសាជាតិ គឺជាកត្តាចម្បងក្នុងការធានាថាភាសាខ្មែរនឹងបន្តរស់រានមានជីវិត។ ទោះបីជាវេទិកាឌីជីថលផ្តល់នូវឱកាសជាច្រើនក៏ដោយ ក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ។ ការប្រើប្រាស់ភាសាបរទេសច្រើនពេក ជាពិសេសភាសាអង់គ្លេស ក្នុងលំហឌីជីថល អាចធ្វើឱ្យការប្រើប្រាស់ភាសាខ្មែរថយចុះ។ លើសពីនេះ ការសរសេរភាសាខ្មែរមិនត្រឹមត្រូវតាមរយៈអក្សរកាត់ ឬសរសេរពាក្យនីមួយៗមិនបានត្រឹមត្រូវ ក៏ជាបញ្ហាដែលគួរឱ្យបារម្ភផងដែរ។ ការរីករាលដាលនៃព័ត៌មានមិនពិតជាភាសាខ្មែរ ក៏អាចប៉ះពាល់ដល់គុណភាពនៃមាតិកាភាសាខ្មែរលើវេទិកាឌីជីថល។ ទោះបីជាយ៉ាងណាក៏ដោយ ឱកាសនៅតែមានច្រើននៅក្នុងការ ធ្វើឲ្យភាសាខ្មែរមានភាពលេចធ្លោនៅក្នុងសម័យឌីជីថល។ ការវិនិយោគលើការអភិវឌ្ឍបច្ចេកវិទ្យាភាសាធម្មជាតិ សម្រាប់ភាសាខ្មែរ នឹងជួយឱ្យឧបករណ៍ឌីជីថលកាន់តែឆ្លាតវៃ និងមានប្រសិទ្ធភាព។ ការបង្កើតកម្មវិធីទូរស័ព្ទ និងគេហទំព័រដែលផ្តោតលើការអប់រំភាសាខ្មែរដោយភាពច្នៃប្រឌិត នឹងអាចទាក់ទាញយុវជនឱ្យចាប់អារម្មណ៍កាន់តែច្រើន។ ការសហការរវាងរដ្ឋាភិបាល ស្ថាប័នអប់រំ និងក្រុមហ៊ុនបច្ចេកវិទ្យា គឺចាំបាច់ណាស់ដើម្បីជំរុញការអភិវឌ្ឍនេះ។ លើសពីនេះ ការលើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ និងទូលំទូលាយនៅក្នុងជីវភាពប្រចាំថ្ងៃ និងក្នុងលំហឌីជីថល គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប។ តាមរយៈការប្រើប្រាស់វេទិកាឌីជីថលប្រកបដោយភាពឆ្លាតវៃ និងស្មារតីទទួលខុសត្រូវ ភាសាខ្មែរនឹងបន្តរីកចម្រើន និងស្ថិតស្ថេរជារៀងរហូត។